ការចិញ្ចឹមសត្វបានដើរតួនាទីយ៉ាងសំខាន់ និងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីវិស័យកសិកម្មប្រពៃណីរបស់កម្ពុជា ជាពិសេសសត្វគោ និងក្របី។ សត្វគោ និងក្របីមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុណ្ណោះទេ តែថែមទាំងជាឆ្អឹងខ្នងនៃជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទផងដែរ ដោយវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចិញ្ចឹម។ គោ និងក្របីជាប្រភពសាច់ដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការអាហារប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ សាច់របស់វាត្រូវបានយកទៅធ្វើម្ហូបជាច្រើនមុខ ដែលជាផ្នែកមួយនៃវប្បធម៌ម្ហូបអាហារខ្មែរ។ ក្រៅពីសាច់ ផលិតផលបន្ទាប់បន្សំដូចជាស្បែក ឆ្អឹង និងស្នែង ក៏អាចលក់បានដែរ ដែលបង្កើនចំណូលបន្ថែម។ មួយវិញទៀត ការប្រើប្រាស់ទឹកដោះគោមិនសូវទូលំទូលាយដូចបណ្ដាប្រទេសមួយចំនួនក៏ដោយ ក៏ទឹកដោះគោដែលបានមកពីសត្វគោក៏ត្រូវបានយកមកប្រើប្រាស់ខ្លះៗដែរ។ ជាពិសេសនៅតំបន់មួយចំនួនដែលប្រជាជនមានទម្លាប់ចិញ្ចឹមគោយកទឹកដោះ។ ចំណែកឯខ្លាញ់ និងគ្រឿងក្នុងរបស់សត្វគោ និងក្របីក៏ត្រូវបានយកមកប្រើប្រាស់ផងដែរ។ ម្យ៉ាងទៀត គោ និងក្របីក៏ត្រូវបានប្រើប្រាស់ជាមធ្យោបាយដ៏សំខាន់ក្នុងការដឹកជញ្ជូនកសិផលពីទីវាលស្រែ ឬចំការទៅកាន់ផ្ទះឬទីផ្សារផងដែរ។ ចំពោះកសិករជាច្រើនមិនត្រឹមតែទុកគោ និងក្របីជាសត្វចិញ្ចឹមទេ តែក៏ទុកជាមិត្តភក្ដិ និងដៃគូក្នុងការងារផងដែរ។ គោ និងក្របីក៏បានជួយសម្រួលដល់ការងាររបស់កសិករបានយ៉ាងច្រើនដូចគ្នា ជាពិសេសនៅតំបន់ដែលមានផ្លូវថ្នល់ពិបាកធ្វើដំណើរ ឬគោយន្តមិនអាចចូលដល់បាន។ ក្រៅពីដឹកជញ្ជូនកសិផល សត្វទាំងនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួនរបស់ប្រជាជនក្នុងចម្ងាយជិតៗផងដែរ។ មួយវីញទៀត ក៏ត្រូវបានប្រើប្រាស់ជាកម្លាំងអូសទាញរទេះដើម្បីដឹកជញ្ជូនសម្ភារៈផ្សេងៗ ដូចជាឈើ ដី ទឹក ឬជីជាដើម។ សត្វគោ និងក្របីត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលអាចជួយ ធានាដល់ការរស់នៅ និង ជីវភាពគ្រួសារ។ ក្នុងករណីមានតម្រូវការចាំបាច់ ឬគ្រោះអាសន្ន ឈឺស្កាត់ សត្វទាំងនេះអាចលក់បានយ៉ាងងាយស្រួលដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដូចជាការព្យាបាលជំងឺ ឬការចំណាយផ្សេងៗ។ ការចិញ្ចឹមបង្កាត់ពូជដើម្បីលក់កូនក៏ជាប្រភពចំណូលដ៏ទៀងទាត់មួយដែរ ដែលអាចជួយពង្រីកសេដ្ឋកិច្ចគ្រួសារ។ ការជួញដូរដោយប្រើសត្វជាមធ្យោបាយទូទាត់នៅតែមានវត្តមាននៅតាមតំបន់ជនបទខ្លះផងដែរ។ កសិករក៏អាចដោះដូរសត្វគោក្របីទៅជារបស់របរប្រើប្រាស់ផ្សេងៗ ឬប្ដូរយកកម្លាំងពលកម្មជាដើម។ យ៉ាងណាមិញ ក្នុងពិធីបុណ្យប្រពៃណីធំៗមួយចំនួន គោ ឬក្របីក៏អាចត្រូវបានប្រើប្រាស់ជាសត្វពលីបូជា ជាម្ហូបអាហារផងដែរ។ គោ និងក្របីជាកម្លាំងអូសទាញដ៏សំខាន់បំផុតសម្រាប់ក្នុងការ ភ្ជួររាស់ដី ដើម្បីត្រៀមសម្រាប់ការដាំដុះ ជាពិសេសដំណាំស្រូវ។ ឧបករណ៍កសិកម្មបែបប្រពៃណីនេះនៅតែមានសារៈសំខាន់ខ្លាំងក្នុងចំណោមឧបករណ៍ជាច្រើន ជាពិសេសនៅតំបន់ដែលមានការប្រើប្រាស់គ្រឿងយន្តនៅមានកម្រិត។ ការភ្ជូររាស់ដោយសត្វជាវិធីសាស្រ្តកសិកម្មប្រពៃណីដែលបានប្រើប្រាស់ជាយូរលង់ណាស់មកហើយ និងនៅតែបន្តមានវត្តមានរហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅតំបន់ដាច់ស្រយាល។ សម្រាប់លាមកសត្វគោក្របីក៏ត្រូវបានប្រមូលយកទៅប្រើប្រាស់ជាជីធម្មជាតិដ៏មានប្រសិទ្ធភាពផងដែរ ដើម្បីបង្កើនជីជាតិដីកសិកម្ម ជួយកាត់បន្ថយការពឹងផ្អែកលើជីគីមី និងរក្សាតុល្យភាពគុណភាពដី។ នៅក្នុងសហគមន៍ខ្លះ លាមកសត្វអាចត្រូវបានប្រើប្រាស់ដើម្បីផលិត ឧស្ម័នជីវៈ ដែលជាប្រភពថាមពលសម្រាប់ចម្អិនអាហារ និងបំភ្លឺ ដែលជួយកាត់បន្ថយការប្រើប្រាស់អុស។ គោ និងក្របីមិនត្រឹមតែជាឧបករណ៍ការងារប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងអត្តសញ្ញាណកសិកម្មខ្មែរ ដោយពួកវាត្រូវបានបង្ហាញនៅក្នុងទំនៀមទម្លាប់ ប្រពៃណី នៃការធ្វើកសិកម្មរបស់ប្រជាជនខ្មែរ។ សរុបមក ការចិញ្ចឹមសត្វ ជាពិសេសគោ និងក្របី បានរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ច និងសង្គមជនបទខ្មែរជាច្រើន។ ពួកវាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់កសិករ ដោយផ្ដល់នូវអត្ថប្រយោជន៍ចម្រុះទាំងផ្នែកអាហារ ការដឹកជញ្ជូន ការលក់ដូរ និងជំនួយការងារកសិកម្មដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាតរបស់ដូនតាខ្មែរ។